ទីផ្សារចល័ត គឺជាទម្រង់អាជីវកម្មមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាពិសេសនៅតាមបណ្តាទីប្រជុំជន និងតំបន់ជនបទ។ ការលក់ដូរតាមរយៈការចល័តទៅតាមភូមិឋាន ឬតាមផ្លូវសាធារណៈ មិនត្រឹមតែជាមធ្យោបាយរកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃវប្បធម៌សេដ្ឋកិច្ចប្រចាំថ្ងៃផងដែរ។ ទីផ្សារចល័ត សំដៅលើសកម្មភាពលក់ដូរទំនិញ ឬសេវាកម្មដោយការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ជាជាងការលក់ដូរនៅទីតាំងអចិន្ត្រៃយ៍។ ប្រភេទនៃទីផ្សារចល័តមានភាពសម្បូរបែប អាស្រ័យលើមធ្យោបាយធ្វើដំណើរ និងប្រភេទទំនិញ។ អ្នកជិះកង់ ឬ ម៉ូតូលក់ដូរ នេះជាទម្រង់ទីផ្សារចល័តដ៏ពេញនិយម និងរីករាលដាលបំផុតមួយនៅកម្ពុជា ជាពិសេសនៅតាមបណ្ដាខេត្ត និងជាយក្រុងភ្នំពេញ។ អ្នកលក់ដូរប្រភេទនេះប្រើប្រាស់កង់ ឬម៉ូតូជាមធ្យោបាយសំខាន់ក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន ពួកគេជួនកាលមានបំពាក់ឧបករណ៍បំពងសំឡេងសម្រាប់ផ្សព្វផ្សាយទំនិញរបស់ពួកគេ ដោយបន្លឺសំឡេងលក់ប្រចាំថ្ងៃ។ ពួកគេលក់ទំនិញជាច្រើនប្រភេទដែលជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន ដូចជា បន្លែ និងផ្លែឈើស្រស់ៗ នំចំណីគ្រប់ប្រភេទ ភេសជ្ជៈត្រជាក់ៗ និងទឹកកក បបរ គុយទាវ ឬម្ហូបអាហារសម្រន់ផ្សេងៗទៀត ទម្រង់លក់ដូរនេះមានភាពងាយស្រួលសម្រាប់ប្រជាជនដែលមិនសូវមានពេលចេញទៅផ្សារ ឬរស់នៅឆ្ងាយពីទីប្រជុំជន។ រ៉ឺម៉កកង់បី ឬ រ៉ឺម៉កម៉ូតូ គឺជាមធ្យោបាយដ៏ពេញនិយមមួយទៀតសម្រាប់ទីផ្សារចល័តនៅកម្ពុជា ជាពិសេសសម្រាប់អ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ រ៉ឺម៉កទាំងនេះត្រូវបានកែច្នៃជាតូបលក់ដូរខ្នាតតូច ដែលបំពាក់ដោយឧបករណ៍ផ្ទះបាយចាំបាច់។ អ្នកលក់អាចឈប់លក់នៅទីតាំងណាមួយបណ្ដោះអាសន្ន ដូចជានៅមុខសាលារៀន តាមបណ្តោយផ្លូវដែលមានមនុស្សឆ្លងកាត់ច្រើន ឬក្បែរការិយាល័យ។ បន្ទាប់មក ពួកគេក៏អាចធ្វើចល័តទៅកន្លែងផ្សេងៗបានយ៉ាងងាយស្រួល ដើម្បីស្វែងរកទីផ្សារថ្មី ឬផ្លាស់ប្តូរទីតាំងតាមម៉ោងកកស្ទះ។ មុខម្ហូបដែលលក់ដោយរ៉ឺម៉កទាំងនេះមានច្រើនប្រភេទ រួមមាន បាយឆា មីឆា នំបញ្ចុក និងបង្អែម ឬភេសជ្ជៈផ្សេងៗ។ ទម្រង់ទីផ្សារចល័តនេះផ្តល់ភាពងាយស្រួលដល់អតិថិជនដែលចង់ទទួលទានអាហាររហ័ស និងមានតម្លៃសមរម្យ។ រទេះរុញ ឬ រទេះអូស គឺជាទម្រង់ទីផ្សារចល័តមួយប្រភេទទៀតដែលពេញនិយមសម្រាប់អ្នកលក់ដូរចំណីអាហារតាមដងផ្លូវ។ លក្ខណៈពិសេសរបស់រទេះប្រភេទនេះគឺវាមិនត្រូវការកន្លែងធំ ឬការរៀបចំស្មុគស្មាញឡើយ។ អ្នកលក់អាចរុញ ឬអូសរទេះនេះទៅកាន់ទីតាំងផ្សេងៗ ដែលមានមនុស្សច្រើន ឬកន្លែងណាដែលពួកគេគិតថាអាចលក់ដាច់។ ប្រភេទអាហារដែលតែងតែលក់ដោយរទេះរុញ រួមមាន ពងទាប្រៃ នំបញ្ចុក បាញ់ឆែវ និងបង្អែម ឬផ្លែឈើគ្រប់ប្រភេទ។ រទេះរុញ ផ្តល់ភាពងាយស្រួលដល់អ្នកលក់ដូរខ្នាតតូចដែលមានដើមទុនតិច ហើយក៏ងាយស្រួលសម្រាប់អតិថិជនក្នុងការទិញអាហារសម្រន់ពេលកំពុងធ្វើដំណើរ។ តូបចល័ត ឬ តូបបត់បែនបាន គឺជាទម្រង់នៃទីផ្សារចល័តដែលផ្តល់ភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្តូរទីតាំងលក់ដូរ។ លក្ខណៈសំខាន់ៗនៃតូបប្រភេទនេះគឺ ជាតូបតូចៗដែលអាចរើទៅរើមកបានយ៉ាងងាយស្រួល ដោយមិនទាមទារការរៀបចំស្មុគស្មាញ ឬការចំណាយច្រើនលើការសាងសង់។ ពួកគេច្រើនលក់នៅតាមទីតាំងដែលមានមនុស្សច្រើន ដូចជានៅមុខសាលារៀន ក្បែរការិយាល័យ ទីប្រជុំជន ឬតំបន់ដែលមានព្រឹត្តិការណ៍ពិសេសៗ។ ប្រភេទទំនិញដែលពេញនិយមសម្រាប់តូបចល័តមាន កាហ្វេ តែ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត នំ ឬអាហារសម្រន់ផ្សេងៗ ដែលងាយស្រួលញ៉ាំពេលធ្វើដំណើរ។ តូបចល័តនេះអនុញ្ញាតឱ្យអ្នកលក់ចាប់យកឱកាសទីផ្សារនៅតាមតំបន់ផ្សេងៗបានយ៉ាងរហ័ស។ រថយន្តកែច្នៃជាហាង នេះជាទម្រង់ទីផ្សារចល័តដ៏ទំនើបបន្តិច ដែលកំពុងពេញនិយមនៅក្នុងទីក្រុងធំៗ ជាពិសេសនៅភ្នំពេញ។ រថយន្តត្រូវបានកែច្នៃជាហាងពេញលេញ មានបំពាក់សម្ភារៈ និងបរិក្ខារចាំបាច់សម្រាប់ការលក់ដូរ។ លក្ខណៈពិសេសរបស់ទីផ្សារចល័តប្រភេទនេះគឺ ភាពបត់បែនខ្ពស់ និងរូបរាងទាក់ទាញ។ ពួកគេអាចផ្លាស់ប្តូរទីតាំងលក់បានយ៉ាងងាយស្រួលទៅតាមតម្រូវការទីផ្សារ ដូចជានៅតំបន់ការិយាល័យពេលថ្ងៃ ឬតំបន់កម្សាន្តពេលយប់។ រថយន្តទាំងនេះច្រើនត្រូវបានតុបតែងយ៉ាងស្រស់ស្អាត និងមានលក្ខណៈប្លែក ដែលទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ប្រភេទទំនិញ ឬសេវាកម្មដែលពេញនិយមលក់ដោយរថយន្តកែច្នៃជាហាង រួមមាន ហាងកាហ្វេចល័ត ហាងលក់អាហារ និងហាងលក់សម្លៀកបំពាក់។ ទម្រង់អាជីវកម្មនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែកដល់អតិថិជន និងអនុញ្ញាតឲ្យម្ចាស់អាជីវកម្មឈានដល់ទីផ្សារគោលដៅកាន់តែមានប្រសិទ្ធភាព។ ទីផ្សារចល័តបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចប្រចាំថ្ងៃនៅកម្ពុជា ដែលផ្តល់ទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់មួយចំនួនផងដែរ។ អត្ថប្រយោជន៍ចម្បងមួយនៃទីផ្សារចល័តគឺភាពងាយស្រួលដ៏ធំធេងសម្រាប់អ្នកប្រើប្រាស់។ អ្នកលក់ចល័តនាំទំនិញ និងសេវាកម្មទៅជិតអ្នកទិញដល់មាត់ទ្វារផ្ទះ ឬកន្លែងធ្វើការតែម្តង។ នេះជួយឲ្យអតិថិជនសន្សំសំចៃពេលវេលា និងការធ្វើដំណើរបានច្រើន។ ពួកគេមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅផ្សារ ឬហាងនោះទេ គឺអាចទិញទំនិញដែលត្រូវការបានភ្លាមៗនៅក្បែរខ្លួន។ នេះជាភាពងាយស្រួលពិសេសសម្រាប់អ្នកដែលរវល់ជាមួយការងារ ឬការថែទាំកូនតូចៗ ក៏ដូចជាសម្រាប់អ្នកដែលរស់នៅឆ្ងាយពីផ្សារ ឬទីប្រជុំជន។ ទីផ្សារចល័តគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋជាច្រើននៅកម្ពុជា។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ ជាពិសេសសម្រាប់អ្នកដែល មានដើមទុនតិច និងមិនមានទីតាំងលក់ដូរអចិន្ត្រៃយ៍។ ពួកគេមិនចាំបាច់មានដើមទុនច្រើនដើម្បីជួលតូប ឬហាងធំៗនោះទេ។ ត្រឹមតែមធ្យោបាយធ្វើដំណើរ រួមមាន កង់ ម៉ូតូ រទេះ និងទំនិញមួយចំនួន ក៏អាចចាប់ផ្តើមអាជីវកម្មបានដែរ។ អ្នកលក់ដូរចល័តមិនទាមទារទីតាំងកំណត់ទេ ពួកគេអាចផ្លាស់ប្តូរទីកន្លែងលក់តាមកាលៈទេសៈ។ តាមរយៈទីផ្សារចល័ត ប្រជាពលរដ្ឋអាចចាប់ផ្តើមអាជីវកម្មខ្នាតតូចដោយចំណាយតិច ហើយទទួលបានប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ។ នេះជាផ្លូវមួយដ៏ងាយស្រួលសម្រាប់មនុស្សជាច្រើនក្នុងការស្វែងរកការងារ និងលើកកម្ពស់ជីវភាព។ អត្ថប្រយោជន៍ដ៏ទាក់ទាញមួយទៀតនៃទីផ្សារចល័តគឺតម្លៃទំនិញមានលក្ខណៈសមរម្យ។ ជារឿយៗ ទំនិញដែលលក់ដោយអ្នកលក់ដូរចល័តមានតម្លៃទាបជាងនៅក្នុងហាង ឬផ្សារទំនើប។ នេះបណ្តាលមកពីអ្នកលក់ចល័តមានការចំណាយលើប្រតិបត្តិការទាប។ ពួកគេមិនចាំបាច់បង់ថ្លៃជួលទីតាំងថ្លៃៗ បង់ពន្ធច្រើន ឬចំណាយលើបុគ្គលិកច្រើនដូចហាងធំៗនោះទេ។ ការចំណាយតិចជាងនេះអនុញ្ញាតឲ្យពួកគេលក់ទំនិញក្នុងតម្លៃប្រកួតប្រជែង ដែលជាផលចំណេញសម្រាប់អ្នកប្រើប្រាស់ ហើយអ្នកលក់ក៏នៅតែអាចរកប្រាក់ចំណេញបាន។ ទីផ្សារចល័តមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ទីផ្សារប្រភេទនេះជួយចែកចាយទំនិញពីអ្នកផលិតទៅអ្នកប្រើប្រាស់ដោយផ្ទាល់ កាត់បន្ថយតួនាទីរបស់អន្តរការី។ នេះរួមចំណែកដល់ចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ចមូលដ្ឋាន ដោយសារប្រាក់ចំណូលដែលរកបានដោយអ្នកលក់ ត្រូវបានចំណាយបន្តនៅក្នុងសហគមន៍វិញ ដូចជាទិញទំនិញពីអ្នកដទៃ ឬប្រើប្រាស់សេវាកម្មក្នុងស្រុក។ និយាយម្យ៉ាងទៀត លុយវិលជុំក្នុងសហគមន៍ ដែលជួយឲ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើក និងទ្រទ្រង់គ្នាទៅវិញទៅមក។ អត្ថប្រយោជន៍ដ៏លេចធ្លោមួយនៃទីផ្សារចល័តគឺភាពបត់បែនខ្ពស់របស់វា។ អ្នកលក់ដូរអាចផ្លាស់ប្តូរទីតាំងលក់បានយ៉ាងងាយស្រួលទៅតាមតម្រូវការទីផ្សារ ឬរដូវកាល។ ឧទាហរណ៍ ពួកគេអាចផ្លាស់ទៅលក់នៅជិតសាលារៀនពេលព្រឹក នៅពេលសិស្សចេញចូលច្រើន បន្ទាប់មកទៅតំបន់ការិយាល័យពេលថ្ងៃសម្រាប់បុគ្គលិក ក៏ដូចជាផ្លាស់ទៅកន្លែងដែលមានការប្រារព្ធពិធីផ្សេងៗ។ សមត្ថភាពក្នុងការផ្លាស់ប្តូរទីតាំងនេះ ជួយឲ្យពួកគេអាចទៅដល់អតិថិជនគោលដៅបានកាន់តែប្រសើរ និងបង្កើនឱកាសលក់។ និយាយរួម ភាពបត់បែននេះជួយអ្នកលក់សម្របខ្លួនទៅតាមស្ថានភាពទីផ្សារបានលឿន និងមានប្រសិទ្ធភាព។ ទោះបីជាទីផ្សារចល័តផ្តល់អត្ថប្រយោជន៍ច្រើនក៏ដោយ ក៏វាអាចបង្កជាផលប៉ះពាល់អវិជ្ជមានមួយចំនួនផងដែរ។ មួយក្នុងចំណោមផលប៉ះពាល់ដ៏គួរឲ្យបារម្ភនៃទីផ្សារចល័ត គឺបញ្ហាអនាម័យ។ អាហារ ឬភេសជ្ជៈមួយចំនួនដែលលក់តាមចិញ្ចើមផ្លូវ អាចខ្វះអនាម័យត្រឹមត្រូវ ប្រសិនបើអ្នកលក់មិនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរៀបចំ និងរក្សាទុក។ នេះអាចរាប់បញ្ចូលទាំងការប្រើប្រាស់ទឹកមិនស្អាត ការប៉ះពាល់ដោយដៃមិនបានលាងសម្អាត ការទុកដាក់ចំណីអាហារនៅទីវាលដែលប្រឈមនឹងធូលីដី សត្វល្អិត ឬផ្សែងពុល។ កង្វះអនាម័យទាំងនេះអាចបង្កជាហានិភ័យសុខភាពដល់អ្នកប្រើប្រាស់ ដូចជាការរាករូស ពុលអាហារ ឬជំងឺឆ្លងផ្សេងៗទៀត។ មួយក្នុងចំណោមផលប៉ះពាល់ដែលទីផ្សារចល័តអាចបង្កឡើងគឺការបំពុលសំឡេង។ ការប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងៗសម្រាប់ផ្សព្វផ្សាយទំនិញ ជាពិសេសពីអ្នកជិះកង់ ឬម៉ូតូលក់ដូរ អាចបង្កជាការរំខានដល់អ្នករស់នៅក្បែរៗនោះ។ សំឡេងរំខាននេះអាចកើតឡើងនៅពេលណាក៏បាន តែវាជាបញ្ហាធ្ងន់ធ្ងរ ជាពិសេសនៅពេលព្រឹកព្រលឹមដែលមនុស្សកំពុងសម្រាក ឬពេលយប់ដែលពួកគេត្រូវការដំណេក។ ការបំពុលសំឡេងនេះមិនត្រឹមតែប៉ះពាល់ដល់ផាសុកភាពប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយទៀតផង។ មួយក្នុងចំណោមផលប៉ះពាល់ជាក់ស្តែងនៃទីផ្សារចល័ត គឺការរំខានដល់លំហូរចរាចរណ៍។ ការឈប់លក់ដូរនៅតាមដងផ្លូវ ជាពិសេសផ្លូវតូចចង្អៀត ឬកន្លែងដែលមានការធ្វើដំណើរច្រើន អាចបណ្ដាលឲ្យ ការកកស្ទះចរាចរណ៍ ដោយសារយានយន្តត្រូវបន្ថយល្បឿន ឬពិបាកឆ្លងកាត់។ បង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែអ្នកទិញឈប់ជាយថាហេតុ ឬអ្នកលក់រៀបចំទំនិញនៅលើផ្លូវ។ បញ្ហានេះប៉ះពាល់ដល់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងសុវត្ថិភាពសាធារណៈ។ មួយក្នុងចំណោមផលប៉ះពាល់ដែលទីផ្សារចល័តអាចបង្កឡើង គឺការប្រកួតប្រជែងមិនស្មើភាពនៅក្នុងទីផ្សារ។ ទីផ្សារចល័តអាចបង្កើតការប្រកួតប្រជែងជាមួយអាជីវកម្មដែលមានហាង ឬតូបជួល ដែលត្រូវបង់ថ្លៃដើមខ្ពស់ជាង។ អាជីវកម្មដែលមានទីតាំងអចិន្ត្រៃយ៍ត្រូវចំណាយច្រើនទៅលើ ថ្លៃជួលទីតាំង ថ្លៃពន្ធដារ និងថ្លៃប្រតិបត្តិការផ្សេងៗ ដូចជាថ្លៃទឹក ភ្លើង បុគ្គលិក។ ផ្ទុយទៅវិញ អ្នកលក់ចល័តមានការចំណាយទាបជាងច្រើន ដែលអនុញ្ញាតឲ្យពួកគេលក់ទំនិញក្នុងតម្លៃទាបជាង។ នេះអាចធ្វើឲ្យអាជីវកម្មខ្នាតតូចដែលមានហាង ឬតូបជួបការលំបាកក្នុងការប្រកួតប្រជែង និងរក្សាអតិថិជន។ ផលប៉ះពាល់អវិជ្ជមានមួយទៀតនៃទីផ្សារចល័តគឺបញ្ហាការគ្រប់គ្រងសំរាម។ ការវេចខ្ចប់ និងសំណល់អាហារពីទីផ្សារចល័ត អាចបង្កើនបញ្ហាសំរាមនៅតាមទីសាធារណៈ។ នេះកើតឡើងនៅពេលដែលអ្នកលក់ និងអ្នកទិញមិនមានការគ្រប់គ្រង និងការបោះចោលត្រឹមត្រូវ។ សំរាមដែលបោះចោលពាសវាលពាសកាលមិនត្រឹមតែធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងអាចបង្កឲ្យមានការស្ទះលូ បំពុលបរិស្ថាន និងជាជម្រកសម្រាប់សត្វចង្រៃ ដែលប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ។ នៅកម្ពុជា អ្នកជិះកង់លក់ដូរជាមួយឧបករណ៍បំពងសំឡេង គឺជាទិដ្ឋភាពដែលគេឃើញញឹកញាប់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ។ ពួកគេជាធម្មតាប្រើប្រាស់កង់ ឬម៉ូតូដែលបំពាក់កន្ត្រកធំៗ ឬធ្នើរសម្រាប់ដាក់ទំនិញ។ ឧបករណ៍បំពងសំឡេងត្រូវបានប្រើដើម្បីចាក់សំឡេងផ្សព្វផ្សាយទំនិញរបស់ពួកគេ ដែលជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនពីចម្ងាយ។ ពួកគេដើរលក់តាមភូមិ តាមផ្លូវលំ ជុំវិញសាលារៀន ឬការិយាល័យ។ អ្នកជិះកង់ ឬម៉ូតូលក់ដូរចល័ត តែងតែមានទំនិញជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ ទំនិញទាំងនោះរួមមាន អាហារសម្រន់ ភេសជ្ជៈ ផ្លែឈើ និងសម្ភារៈប្រើប្រាស់។ អាហារសម្រន់ ដូចជា នំក្រូច នំអាកោ បង្អែម ចេកចៀន ពោតលីង និងដំឡូងបារាំងបំពង។ អាហារទាំងនេះងាយស្រួលទិញហូបលេង ឬសម្រាប់អាហារពេលព្រឹក ឬ ពេលល្ងាច។ ភេសជ្ជៈ រួមមាន ទឹកអំពៅ ទឹកក្រូចឆ្មារ តែទឹកដោះគោ និងកាហ្វេទឹកកក ដែលជួយបំបាត់ការស្រេកឃ្លាន។ ផ្លែឈើ ដូចជា ស្វាយ ត្របែក ល្ហុង ចេក និងម្នាស់។ ជួនកាលក៏មានលក់ជ្រក់ផ្លែឈើថែមទៀតផង។ សម្ភារៈប្រើប្រាស រួមមាន អំបោស ធុងសំរាម សម្លៀកបំពាក់ជជុះ និងរបស់ក្មេងលេងជាដើម។ ប្រភេទទំនិញចម្រុះនេះបង្ហាញពីភាពបត់បែនរបស់អ្នកលក់ចល័តក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារដល់អតិថិជនដល់ទីកន្លែង។ ក្រៅពីអ្នកជិះកង់ ឬម៉ូតូលក់ដូរ ក៏នៅមានអ្នកលក់ដូរចល័តប្រភេទផ្សេងទៀតដែលប្រើប្រាស់មធ្យោបាយខុសៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ពួកគេមានបំពាក់ឧបករណ៍ចម្អិនអាហារតូចៗនៅជាមួយ ដែលអនុញ្ញាតឱ្យពួកគេរៀបចំម្ហូបក្តៅៗស្រស់ៗសម្រាប់អតិថិជនភ្លាមៗ។ អ្នកលក់មួយចំនួននៅតែអនុវត្តការលក់ដោយដើរយួរកន្ត្រក ឬលីទំនិញតាមភូមិ។ ទំនិញដែលពួកគេលក់មានដូចជា នំចំណី ប្រអប់លាក់ ឬសម្ភារៈប្រើប្រាស់តូចៗ។ ទម្រង់នេះបង្ហាញពីភាពសាមញ្ញ និងភាពបត់បែនខ្ពស់ក្នុងការលក់ដូរ។ ទម្រង់ទីផ្សារចល័តទាំងនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការស្វែងរកប្រាក់ចំណូល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ។